ការផ្ទេរសៀវភៅដែលបានសិក្សារួចហើយទៅកាន់សិស្សប្អូន ឬការខ្ចីសៀវភៅពីបណ្ណាល័យសាលា គឺជាគំនិតដ៏ប្រសើរដែលមានអត្ថប្រយោជន៍ជាច្រើន។ ជាពិសេសសម្រាប់សិស្សានុសិស្សដែលជួបការលំបាកផ្នែកសេដ្ឋកិច្ច ឬចង់កាត់បន្ថយការចំណាយលើសម្ភារៈសិក្សា។ ទាំងនេះមិនត្រឹមតែជួយសម្រាលបន្ទុកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់វប្បធម៌នៃការចែករំលែក និងការអានផងដែរ។ សកម្មភាពនេះបង្រៀនសិស្សានុសិស្សឱ្យយល់ពីតម្លៃនៃការថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងការជួយគ្នាទៅវិញទៅមក។ ការផ្ទេរ ឬចែករំលែកសៀវភៅពីសិស្សច្បងដែលបានសិក្សារួចហើយ ទៅកាន់សិស្សប្អូន វាគឺជាទង្វើមួយដែលបង្ហាញពីស្មារតីសាមគ្គីភាព។ ការផ្ទេរសៀវភៅ គឺមានសារៈសំខាន់ជាច្រើនណាស់ សម្រាប់សិស្សានុសិស្ស ក៏ដូចជាសាលារៀន និងសង្គមជាតិទាំងមូល។ កាត់បន្ថយការចំណាយ: នេះគឺជាអត្ថប្រយោជន៍ចម្បង។ សិស្សប្អូនមិនចាំបាច់ចំណាយប្រាក់ទិញសៀវភៅថ្មីឡើយ ដែលអាចសន្សំសំចៃថវិកាបានច្រើន។ ជាពិសេសសម្រាប់គ្រួសារដែលមានជីវភាពមធ្យម ឬខ្វះខាត។ លើកកម្ពស់ការចែករំលែកក្នុងការផ្ទេរសៀវភៅជំរុញឱ្យមានវប្បធម៌នៃការចែករំលែក។ វាបណ្ដុះគំនិតឱ្យសិស្សចេះជួយគ្នាក្នុងការសិក្សា។ ការប្រើប្រាស់សៀវភៅឡើងវិញជួយកាត់បន្ថយតម្រូវការក្នុងការផលិតសៀវភៅថ្មីៗ។ សាលារៀនអាចរៀបចំកម្មវិធី ឬទីតាំងជាក់លាក់មួយសម្រាប់ឱ្យសិស្សច្បងបរិច្ចាគសៀវភៅដែលពួកគេលែងប្រើប្រាស់។ អាចបង្កើតជា ធនាគារសៀវភៅ ឬ ទូរសៀវភៅចែករំលែក ដែលសិស្សប្អូនអាចទៅយកបានដោយសេរី ឬតាមលក្ខខណ្ឌកំណត់។ គ្រូបង្រៀន ឬគណៈកម្មការសិស្សក៏អាចជួយសម្របសម្រួលដំណើរការនេះផងដែរ។ បណ្ណាល័យសាលាគឺជាប្រភពដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សក្នុងការស្វែងរកចំណេះដឹង និងធនធានសិក្សា។ ការខ្ចីសៀវភៅពីបណ្ណាល័យគឺជាជម្រើសដ៏ល្អមួយដើម្បីកុំឱ្យចាំបាច់ទិញសៀវភៅសម្រាប់មុខវិជ្ជាផ្សេងៗ។ អត្ថប្រយោជន៍នៃការខ្ចីសៀវភៅពីបណ្ណាល័យគឺជួយដល់និស្សិតបានច្រើនក្នុងការសិក្សារៀនសូត្រ។ សន្សំសំចៃថវិកា: នេះក៏ជាចំណុចសំខាន់មួយផងដែរ។ សិស្សអាចចូលប្រើប្រាស់សៀវភៅសិក្សា ឬសៀវភៅអានផ្សេងៗបានដោយឥតគិតថ្លៃ។ ហើយគ្រាន់តែធ្វើតាមបទប្បញ្ញត្តិនៃការខ្ចីសៀវភៅរបស់បណ្ណាល័យ។ បណ្ណាល័យមានសៀវភៅជាច្រើនប្រភេទ ទាំងសៀវភៅសិក្សា ទស្សនាវដ្ដី ឯកសារស្រាវជ្រាវ និងសៀវភៅអានទូទៅ។ តាមរយៈសៀវភៅទាំងនេះ គឺជួយពង្រីកចំណេះដឹងរបស់សិស្សឱ្យកាន់តែទូលំទូលាយ។ លើកកម្ពស់ទម្លាប់នៃការអាន: ការទៅបណ្ណាល័យ និងការខ្ចីសៀវភៅអាចជំរុញឱ្យសិស្សមានទម្លាប់អានកាន់តែច្រើន។ និងស្វែងរកចំណេះដឹងបន្ថែមពីប្រភពផ្សេងៗក្រៅពីមេរៀនក្នុងថ្នាក់។ ការអភិវឌ្ឍជំនាញស្រាវជ្រាវក៏អាចប្រើប្រាស់បណ្ណាល័យបង្រៀនសិស្សពីរបៀបស្វែងរកព័ត៌មាន ប្រៀបធៀបប្រភព និងរៀបចំឯកសារ។ ដែលជាជំនាញសំខាន់សម្រាប់ជីវិតសិក្សា និងការងារនាពេលអនាគត។ បណ្ណាល័យគឺជាកន្លែងស្ងប់ស្ងាត់ និងអំណោយផលសម្រាប់ការសិក្សា ការស្រាវជ្រាវ និងការធ្វើកិច្ចការផ្ទះ។ សិស្សត្រូវចុះឈ្មោះជាសមាជិកបណ្ណាល័យ ហើយស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិសម្រាប់ការខ្ចីសៀវភៅ។ ដូចជា រយៈពេលខ្ចី ចំនួនសៀវភៅដែលអាចខ្ចីបាន និងការពិន័យប្រសិនបើសៀវភៅបាត់ ឬខូចខាត។ ភាគច្រើន បណ្ណារក្សនឹងផ្ដល់ការណែនាំដល់សិស្សអំពីរបៀបប្រើប្រាស់បណ្ណាល័យឱ្យបានត្រឹមត្រូវ។ សរុបមក ទាំងការផ្ទេរសៀវភៅបន្ត និងការខ្ចីសៀវភៅពីបណ្ណាល័យសាលា គឺជាយន្តការដ៏សំខាន់ដែលជួយគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្ស។ ការផ្ទេរសៀវភៅពីសិស្សច្បងទៅសិស្សប្អូន និងលើកកម្ពស់វប្បធម៌នៃការអាន និងការចែករំលែកនៅក្នុងសហគមន៍អប់រំ។